លំហូរវិនិយោគពីសហគមន៍ខ្មែរនៅបរទេស គឺជាប្រភពទុនដ៏សំខាន់ និងមានសក្ដានុពលខ្ពស់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លំហូរវិនិយោគពីសហគមន៍ខ្មែរនៅបរទេស មិនត្រឹមតែនាំមកនូវរូបិយប័ណ្ណអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវចំណេះដឹង និងបច្ចេកវិទ្យាទំនើបពីប្រទេសអភិវឌ្ឍន៍។ អ្នកវិនិយោគជាជនជាតិខ្មែរដែលរស់នៅសហរដ្ឋអាមេរិក បារាំង កាណាដា និងអូស្ត្រាលី ចាប់ផ្ដើមងាកមកមើលកម្ពុជាក្នុងនាមជាទីផ្សារដែលផ្ដល់ផលចំណេញខ្ពស់។ លំហូរទុននេះមានភាពខុសប្លែកពី វិនិយោគផ្ទាល់ពីបរទេស ទូទៅ ដោយសារវាមានមូលដ្ឋានលើ "មនោសញ្ចេតនាឈាមជ័រ" និងបំណងប្រាថ្នាចង់ជួយអភិវឌ្ឍស្រុកកំណើត។ សហគមន៍វិនិយោគិនខ្មែរនៅបរទេស ដើរតួជាស្ពានចម្លងរវាងបច្ចេកវិទ្យាលំដាប់ពិភពលោក និងតម្រូវការជាក់ស្ដែងនៅក្នុងស្រុក។ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីទាក់ទាញឱ្យបងប្អូនខ្មែរនៅក្រៅប្រទេសនាំយកទុនមកវិនិយោគវិញ។ ការវិនិយោគក្នុងទម្រង់ជាសហគ្រាសធុនតូច និងមធ្យម គឺជាចំណុចខ្លាំងរបស់សហគមន៍ខ្មែរនៅបរទេស។ លំហូរទុនទាំងនេះជារឿយៗត្រូវបានបញ្ជូនតាមរយៈបណ្ដាញគ្រួសារ ឬមិត្តភក្ដិ ដែលបង្កើតបានជាទំនុកចិត្តខ្ពស់ក្នុងការធ្វើអាជីវកម្ម។ ការវិលត្រឡប់មកវិញនៃ "បញ្ញវន្តខ្មែរ" ពីបរទេស បានជួយពង្រឹងសមត្ថភាពគ្រប់គ្រងនៅក្នុងវិស័យឯកជនយ៉ាងមានប្រសិទ្ធភាព។ វិនិយោគិនខ្មែរនៅបរទេសមានអត្ថប្រយោជន៍ជាងជនបរទេស ដោយសារពួកគេយល់ដឹងច្បាស់អំពីវប្បធម៌ ភាសា និងរបៀបរបបធ្វើការនៅក្នុងប្រទេសកម្ពុជា។ ការបង្កើតសមាគមអាជីវកម្មខ្មែរនៅបរទេស (ដូចជាសភាពាណិជ្ជកម្មខ្មែរ-អាមេរិក) បានជួយសម្របសម្រួលដល់លំហូរវិនិយោគឱ្យមានលក្ខណៈប្រព័ន្ធ។ វិស័យអចលនទ្រព្យ និងសំណង់ នៅតែជាវិស័យដែលទាក់ទាញទុនពីបងប្អូនខ្មែរនៅបរទេសច្រើនជាងគេបំផុតសម្រាប់ការសន្សំរយៈពេលវែង។ ការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល កំពុងមានសន្ទុះខ្លាំង ដោយសារយុវជនខ្មែរជំនាន់ទី ២ និងទី ៣ នៅបរទេសមានជំនាញខ្ពស់ផ្នែកនេះ។ .វិស័យទេសចរណ៍ និងសេវាកម្មបដិសណ្ឋារកិច្ច បែបស្ដង់ដារអន្តរជាតិ កំពុងត្រូវបានពង្រីកតាមរយៈទុនវិនិយោគពី អាណិកជនខ្មែរ ។ ការវិនិយោគលើកសិ-ឧស្សាហកម្ម និងការកែច្នៃកសិផលសម្រាប់នាំចេញទៅទីផ្សារបរទេស គឺជាសក្ដានុពលដែលមិនទាន់ត្រូវបានប្រើប្រាស់អស់។ វិស័យអប់រំ និងការបណ្ដុះបណ្ដាលបច្ចេកទេស ទទួលបានការវិនិយោគច្រើនក្នុងការបង្កើតសាលាអន្តរជាតិ និងមជ្ឈមណ្ឌលជំនាញ។ អាណិកជនខ្មែរ នៅបរទេសចាប់ផ្ដើមចាប់អារម្មណ៍លើវិស័យ "សេដ្ឋកិច្ចបៃតង" និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ការបង្កើតភោជនីយដ្ឋាន និងហាងទំនិញលំដាប់ខ្ពស់ គឺជាទម្រង់វិនិយោគទូទៅដែលជួយលើកកម្ពស់សោភ័ណភាពទីក្រុង។ វិស័យសុខាភិបាលទទួលបានការវិនិយោគតាមរយៈការបង្កើតមន្ទីរពេទ្យ និងគ្លីនិកឯកទេស ដែលមានគ្រូពេទ្យខ្មែរ-អាមេរិក ឬខ្មែរ-បារាំង ជាអ្នកគ្រប់គ្រង។ ការវិនិយោគលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជួយតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាងកម្ពុជា និងទីផ្សារសកល។ វិស័យសិល្បៈ សហគ្រាសច្នៃប្រឌិត និងការផលិតមាតិកាឌីជីថល ក៏កំពុងស្រូបយកទុនវិនិយោគពីយុវជនខ្មែរនៅបរទេសផងដែរ។ លំហូរវិនិយោគពី អាណិកជនខ្មែរ ជួយបង្កើនស្ថិរភាពនៃតុល្យភាពទូទាត់សងប្រាក់របស់ជាតិ។ វាជួយកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើវិនិយោគិនពីប្រទេសតែមួយ ឬតំបន់តែមួយ។ ការវិនិយោគនេះបង្កើតការងាររាប់ម៉ឺនកន្លែង ដែលមានស្ដង់ដារប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារល្អ។ វាជួយជំរុញឱ្យមានការប្រកួតប្រជែងដោយសុច្ចរិត តាមរយៈការនាំយកស្ដង់ដារអាជីវកម្មអន្តរជាតិមកអនុវត្ត។ អាណិកជនខ្មែរ ដើរតួជាអ្នកផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិនបរទេសផ្សេងទៀត ការផ្ទេរចំណេះដឹង ពីអ្នកជំនាញដែលវិលត្រឡប់មកវិញ ជួយពន្លឿនការធ្វើទំនើបកម្មសេដ្ឋកិច្ច។ វាជួយពង្រឹង "សេដ្ឋកិច្ចមូលដ្ឋាន" តាមរយៈការវិនិយោគនៅតាមបណ្ដាខេត្តឆ្ងាយៗដែលជាស្រុកកំណើតរបស់ពួកគេ។ ភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល និងការិយាធិបតេយ្យ នៅតែជាក្ដីកង្វល់សម្រាប់អ្នកដែលធ្លាប់រស់នៅប្រទេសដែលមានប្រព័ន្ធរលូន។ កង្វះខាតព័ត៌មានវិនិយោគផ្លូវការដែលត្រូវបានបកប្រែជាភាសាអន្តរជាតិ ឱ្យបានគ្រប់ជ្រុងជ្រោយ។ បញ្ហាវិវាទដីធ្លី និងកម្មសិទ្ធិអចលនទ្រព្យ អាចធ្វើឱ្យវិនិយោគិន ដែលជាអាណិកជនខ្មែរ មានការរារែក។ ការចំណាយក្រៅផ្លូវការក្នុងប្រតិបត្តិការអាជីវកម្ម ប៉ះពាល់ដល់តម្លាភាពដែលពួកគេចង់បាន។ គម្លាតរវាងវប្បធម៌ការងារនៅបរទេស និងក្នុងស្រុក អាចបង្កជាជម្លោះក្នុងការគ្រប់គ្រងបុគ្គលិក។ លំហូរទុនពី អាណិកជនខ្មែរ នៅបរទេស កំពុងផ្លាស់ប្តូរពីទម្រង់ "ប្រាក់បញ្ញើសម្រាប់គ្រួសារ"ទៅជា "ទុនវិនិយោគផ្ទាល់" ក្នុងសហគ្រាសធុនតូច និងមធ្យម។ ការវិនិយោគតាមទម្រង់ Angel Investment ពីសំណាក់អាណិកជនខ្មែរ បានក្លាយជាប្រភពទុនដំបូងដ៏សំខាន់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មី នៅកម្ពុជា។ វិនិយោគិនពី អាណិកជនខ្មែរនៅបរទេស ជារឿយៗប្រើប្រាស់យុទ្ធសាស្ត្រ "វិនិយោគរួមគ្នា" ដើម្បីកៀងគរទុនពីបងប្អូនខ្មែរនៅក្រៅប្រទេសមកទិញដីឧស្សាហកម្មខ្នាតធំ។ លំហូរទុននេះមានភាពធន់ជាង វិនិយោគផ្ទាល់ពីបរទេស ដោយសារវាជារឿយៗមិនសូវរងឥទ្ធិពលពីការប្រែប្រួលនៃនយោបាយអន្តរជាតិ ឬសង្គ្រាមពាណិជ្ជកម្ម។ អាណិកជនខ្មែរដែលមានទ្រព្យសម្បត្តិស្ដុកស្តម្ភ ចាប់ផ្ដើមប្រើប្រាស់ "គណនីរូបិយប័ណ្ណក្រៅប្រទេស" ដើម្បីផ្ដល់ជាទ្រព្យបញ្ចាំសម្រាប់កម្ចីពង្រីកអាជីវកម្មនៅក្នុងស្រុក។ ក្រៅពីសាច់ប្រាក់ សហគមន៍ខ្មែរនៅបរទេស នាំមកនូវ "ដើមទុនបញ្ញា" ដែលជួយបំពេញចន្លោះប្រហោងនៃកង្វះខាតអ្នកជំនាញគ្រប់គ្រងលំដាប់ខ្ពស់។ វិស្វករ និងអ្នកជំនាញ IT ខ្មែរ-អាមេរិក កំពុងនាំយកស្ដង់ដារការងារពី Silicon Valley មកបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សូហ្វវែរ នៅភ្នំពេញ។ ការវិលត្រឡប់មកវិញនៃគ្រូពេទ្យឯកទេសពីបារាំង និងអាមេរិក មិនត្រឹមតែនាំមកនូវទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវ "ការព្យាបាល"ស្ដង់ដារអន្តរជាតិ។ វិនិយោគិនពី សហគមន៍ខ្មែរនៅបរទេស គឺជាអ្នកណែនាំ ដ៏មានឥទ្ធិពលដល់សហគ្រិនវ័យក្មេងក្នុងស្រុក តាមរយៈការចែករំលែកបទពិសោធន៍បរាជ័យ និងជោគជ័យពីទីផ្សារសេរី។ ការនាំចូលម៉ាស៊ីន និងបច្ចេកវិទ្យាកែច្នៃកសិផលទំនើបៗដោយអាណិកជន បានជួយឱ្យផលិតផលខ្មែរអាចឆ្លងកាត់ស្ដង់ដារអនាម័យ របស់អឺរ៉ុប។ សហគមន៍ខ្មែរនៅបរទេស ដើរតួជា "ភ្នាក់ងារលទ្ធកម្ម" ដែលជួយតភ្ជាប់កសិករខ្មែរឱ្យនាំចេញផលិតផលទៅកាន់ផ្សារទំនើបធំៗនៅបរទេស។ ការបង្កើតសភាពាណិជ្ជកម្មខ្មែរនៅបរទេស ជួយកាត់បន្ថយចំណាយលើ "ការសិក្សាទីផ្សារ" សម្រាប់សហគ្រាសក្នុងស្រុកដែលចង់ពង្រីកខ្លួនទៅក្រៅប្រទេស។ លំហូរវិនិយោគនេះជួយជំរុញ "ទេសចរណ៍អនិកជន" ដែលជាប្រភេទទេសចរណ៍ចំណាយខ្ពស់ និងស្នាក់នៅរយៈពេលវែង។ វិនិយោគិនទាំងនេះជារឿយៗដើរតួជា "មជ្ឈត្តករ" ក្នុងការទាក់ទាញក្រុមហ៊ុនពហុជាតិសាសន៍ឱ្យមកបណ្ដាក់ទុននៅក្នុង តំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជា។ ការវិនិយោគលើវិស័យភស្តុភារកម្មឆ្លងដែនដោយអាណិកជន បានជួយសម្រួលដល់ការនាំចូលទំនិញស្ដង់ដារពីបរទេសមកផ្គត់ផ្គង់ក្នុងស្រុកក្នុងតម្លៃសមរម្យ។ វិនិយោគិនពី សហគមន៍ខ្មែរនៅបរទេស ជារឿយៗជួបឧបសគ្គក្នុងការបែងចែករវាង "ការវិនិយោគជាបុគ្គល" និង "ការវិនិយោគជាក្រុមហ៊ុន" ដោយសារភាពមិនច្បាស់លាស់នៃសញ្ជាតិពីរ។ កង្វះខាតយន្តការ "ធានារ៉ាប់រងវិនិយោគ" សម្រាប់អាណិកជន ធ្វើឱ្យពួកគេនៅតែមានភាពប្រុងប្រយ័ត្នខ្ពស់ចំពោះគម្រោងខ្នាតយក្ស។ ភាពខុសគ្នាផ្នែក "វប្បធម៌ស្ថាប័ន" រវាងវិនិយោគិនដែលជាអាណិកជនខ្មែរ និងអាជ្ញាធរមូលដ្ឋាន ជារឿយៗបង្កឱ្យមានការយឺតយ៉ាវក្នុងនីតិវិធីរដ្ឋបាល។ ការមិនទាន់មាន "តំបន់វិនិយោគពិសេសសម្រាប់ អាណិកជន" ធ្វើឱ្យលំហូរទុនទាំងនេះនៅរាយប៉ាយ និងមិនទាន់មានឥទ្ធិពលរួមខ្លាំងក្លា។ ការសម្រេចចិត្តវិនិយោគជារឿយៗត្រូវបានរារាំងដោយ "ការយល់ឃើញពីហានិភ័យ" លើសពីហានិភ័យជាក់ស្ដែង ។ វិនិយោគិនពី សហគមន៍ខ្មែរនៅបរទេស កំពុងដើរតួជាអ្នកបំបែករបាំងបច្ចេកទេស តាមរយៈការនាំចូលម៉ាស៊ីនចម្រាញ់ និងវេចខ្ចប់ដែលមានស្ដង់ដារ ដើម្បីឱ្យកសិផលខ្មែរអាចចូលទៅកាន់ទីផ្សារអាមេរិកបានដោយផ្ទាល់។ ការវិនិយោគលើ "ខ្សែសង្វាក់ត្រជាក់" ដោយអាណិកជន ជួយកាត់បន្ថយការខូចខាតបន្លែផ្លែឈើបានរហូតដល់ ៣០% ដែលជាបញ្ហាប្រឈមធំបំផុតរបស់កសិករក្នុងស្រុក។ អាណិកជនខ្មែរដែលមានជំនាញផ្នែកទីផ្សារនៅបរទេស បានបង្កើត "ម៉ាកយីហោរួម" សម្រាប់ផលិតផលភូមិមួយផលិតផលមួយ ដើម្បីបង្កើនតម្លៃបន្ថែមនៅលើទីផ្សារអន្តរជាតិ។ លំហូរទុននេះបានជំរុញឱ្យមានការបង្កើត "កសិដ្ឋានវៃឆ្លាត"ដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រពតាម App បញ្ជាពីចម្ងាយ ដែលបច្ចេកវិទ្យានេះត្រូវបានផ្ទេរមកពីសហគមន៍ខ្មែរនៅ អ៊ីស្រាអែល ឬអូស្ត្រាលី។ លំហូរទុនក្នុងវិស័យ FinTech ពីអាណិកជន បានជួយជំរុញឱ្យមានការបង្កើតប្រព័ន្ធទូទាត់ប្រាក់ឌីជីថល ដែលជួយសម្រួលដល់ការផ្ញើប្រាក់ឆ្លងដែនឱ្យមានតម្លៃថោក និងឆាប់រហ័ស។ អត្ថប្រយោជន៍ប្រកួតប្រជែងបំផុតនៃវិនិយោគិន សហគមន៍ខ្មែរនៅបរទេស គឺការយល់ដឹងពី "ចន្លោះប្រហោងនៃទីផ្សារ" ដែលវិនិយោគិនបរទេសសុទ្ធសាធមើលមិនឃើញ។ ការវិនិយោគរបស់ពួកគេជារឿយៗផ្ដោតលើ "គុណភាពនៃជីវិត" ដូចជាមន្ទីរពេទ្យឯកទេស និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ដែលជាតម្រូវការថ្មីរបស់វណ្ណៈកណ្ដាលនៅកម្ពុជា។ វិវាទដីធ្លី ឬបញ្ហាផ្លូវច្បាប់ត្រូវបានកាត់បន្ថយតាមរយៈ "បណ្ដាញទំនាក់ទំនងសង្គម" និង "ការយល់ដឹងពីបរិបទមូលដ្ឋាន" របស់វិនិយោគិន ដែលជាអនិកជន។ រដ្ឋាភិបាលគួររៀបចំ "តំបន់សេដ្ឋកិច្ចពិសេសសម្រាប់អាណិកជន" ដែលផ្ដល់ការលើកទឹកចិត្តពន្ធដារពិសេស និងនីតិវិធីសាមញ្ញសម្រាប់ជនជាតិខ្មែរដែលមានសញ្ជាតិពីរ។ ការបង្កើត "មូលនិធិធានាឥណទានសម្រាប់ អាណិកជន" នឹងជួយកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងជម្រុញឱ្យមានការបញ្ចេញទុនកាន់តែច្រើន។ ការអនុញ្ញាតឱ្យមានការកាន់កាប់ "កម្មសិទ្ធិដីធ្លីពេញលេញ" សម្រាប់ជនជាតិខ្មែរនៅបរទេស (ដែលបានលះបង់សញ្ជាតិ ឬមានសញ្ជាតិពីរ) នឹងក្លាយជាមេដែកទាក់ទាញទុនដ៏ខ្លាំងក្លាបំផុត។ កាលពីមុន បងប្អូនខ្មែរនៅបរទេសផ្ញើលុយមកត្រឹមតែសម្រាប់សង់ផ្ទះ ឬឱ្យម៉ែឪចាយ ប៉ុន្តែឥឡូវពួកគាត់ងាកមក "រួមទុនជាមួយបងប្អូនក្នុងស្រុក" ដើម្បីបើកកសិដ្ឋានចិញ្ចឹមសត្វ ឬដាំដំណាំនាំចេញវិញ។ យើងសង្កេតឃើញមានការរីកដុះដាលនៃ "ហាងកាហ្វេ និងភោជនីយដ្ឋានស្ដង់ដារបរទេស" នៅតាមខេត្តទេសចរណ៍ ដែលម្ចាស់គឺជាអាណិកជនយកបទពិសោធន៍ពីស្រុកក្រៅមកច្នៃជាមួយរសជាតិខ្មែរ។ លំហូរទុនពីអាណិកជនខ្មែរ បានជួយឱ្យកូនខ្មែរនៅតាមជនបទមានការងារធ្វើក្នុង "សហគ្រាសខ្នាតតូច" ដែលបង្កើតឡើងដោយពូ មីង ឬបងប្អូនរបស់ពួកគេដែលរស់នៅអាមេរិក ឬបារាំង។ ការវិនិយោគក្នុងទម្រង់នេះជួយកាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេស ដោយសារអាណិកជនខ្មែរផ្ដល់ "ប្រាក់បៀវត្សរ៍សមរម្យ" និងលក្ខខណ្ឌការងារដែលល្អជាងរោងចក្រទូទៅ។ ជារឿយៗ យើងឃើញមានការនាំចូល "ពូជដំណាំ ឬបច្ចេកទេសកសិកម្មថ្មីៗ" ដែលបងប្អូនខ្មែរនៅបរទេសទិញផ្ញើមកឱ្យសាច់ញាតិសាកល្បង ដើម្បីបង្កើនទិន្នផលដីស្រែ។ អាណិកជនខ្មែរគឺជាអតិថិជនគោលដៅធំបំផុតសម្រាប់ "គម្រោងបុរី និងខុនដូ" នៅភ្នំពេញ និងសៀមរាប ដោយពួកគាត់ទិញទុកសម្រាប់ស្នាក់នៅពេលចូលនិវត្តន៍ ឬជួលត្រឡប់មកវិញ។ ការទិញដីឡូតិ៍ ឬដីចម្ការទុកចោលពីសំណាក់ អាណិកជនខ្មែរ ជួយឱ្យ "ចរន្តសាច់ប្រាក់ក្នុងស្រុក" មានភាពរស់រវើក ជាពិសេសនៅតំបន់ជាយក្រុងដែលកំពុងអភិវឌ្ឍ។ ទោះបីជាមានការភ័យខ្លាចរឿងចាញ់បោក ប៉ុន្តែបងប្អូនខ្មែរនៅបរទេសនៅតែផ្ដល់អាទិភាពដល់ "ការវិនិយោគជាមួយអ្នកដែលខ្លួនស្គាល់" ជាជាងក្រុមហ៊ុនបរទេសដែលមិនស្គាល់ប្រភពច្បាស់លាស់។ ក្នុងករណីមានវិវាទដីធ្លី អាណិកជនជារឿយៗប្រើប្រាស់ "បណ្ដាញទំនាក់ទំនងគ្រួសារ" ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីជាជាងការប្ដឹងផ្ដល់តាមតុលាការដែលចំណាយពេលយូរ។ ការវិនិយោគលើអចលនទ្រព្យពីអាណិកជនខ្មែរ ក៏ជួយជំរុញឱ្យមាន "ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន" ដូចជាផ្លូវលំ ភ្លើងរដ្ឋ និងទឹកស្អាត ទៅដល់តំបន់ដាច់ស្រយាល។ សាលារៀនអន្តរជាតិ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាជាច្រើន បង្កើតឡើងដោយ "បញ្ញវន្តខ្មែរវិលត្រឡប់ពីបរទេស" ដែលចង់ឱ្យក្មេងជំនាន់ក្រោយមានចំណេះដឹងស្មើនឹងក្មេងនៅស្រុកក្រៅ។ ការបើក "គ្លីនិកឯកជនខ្នាតតូច" ដែលមានគ្រូពេទ្យមកពីបរទេស ជួយឱ្យអ្នកភូមិមានទំនុកចិត្តលើការព្យាបាលតាមបែបបច្ចេកទេស ដោយមិនចាំបាច់ចំណាយលុយជិះយន្តហោះទៅព្យាបាលនៅវៀតណាម ឬថៃ។ បងប្អូនខ្មែរនៅបរទេសដែលពូកែខាង "បច្ចេកវិទ្យា" ចាប់ផ្ដើមបង្កើត App ទិញទំនិញអនឡាញ ដែលជួយឱ្យអ្នកលក់ដូរតាមផ្សារត្រី ផ្សារបន្លែ អាចលក់អីវ៉ាន់បានកាន់តែដាច់។ ពួកគាត់នាំមកនូវ "វប្បធម៌សេវាកម្មអតិថិជន" បែបសុភាពរាបសារ និងមានសីលធម៌ ដែលធ្វើឱ្យអាជីវកម្មក្នុងស្រុកដទៃទៀតត្រូវកែលម្អខ្លួនតាមដើម្បីប្រកួតប្រជែង។ អាណិកជនភាគច្រើនរអ៊ូរទាំរឿង "ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃសេវាដឹកជញ្ជូន" ដែលនៅមានតម្លៃខ្ពស់ បើធៀបនឹងប្រទេសជិតខាង ដែលធ្វើឱ្យពិបាករកចំណេញ។ បញ្ហា "ការរក្សាបុគ្គលិក"គឺជាបញ្ហាដែលធ្វើឱ្យម្ចាស់អាជីវកម្ម ដែលជាអាណិកជនវិលមុខ ដោយសារបុគ្គលិកក្នុងស្រុកជារឿយៗផ្លាស់ប្តូរការងារតាមគ្នា។ ការចាញ់បោក "ដៃគូរកស៊ី" ដែលជាសាច់ញាតិ ឬមិត្តភក្ដិជិតស្និទ្ធ គឺជាមេរៀនឈឺចាប់ដែលធ្វើឱ្យលំហូរវិនិយោគពីអាណិកជនខ្មែរ មានការរអាក់រអួល។ ក្នុងនាមជាវិនិយោគិនមកពី សហគមន៍ខ្មែរនៅបរទេស អ្នកត្រូវតែមាន កិច្ចសន្យាផ្លូវច្បាប់ ឱ្យបានច្បាស់លាស់ជាមួយដៃគូសហការ ដើម្បីធានាបាននូវតម្លាភាព និងសុវត្ថិភាពទុន មុននឹងសម្រេចចិត្តទិញអចលនទ្រព្យ ការយកប្លង់ដីទៅផ្ទៀងផ្ទាត់នៅ មន្ទីរសុរិយោដី គឺជាជំហានចាំបាច់ដើម្បីចៀសវាងវិវាទផ្សេងៗ និងធានាបាននូវកម្មសិទ្ធិស្របច្បាប់។ ការផ្ទេរប្រាក់វិនិយោគតាមរយៈ ប្រព័ន្ធធនាគារផ្លូវការ មិនត្រឹមតែផ្ដល់នូវសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភស្តុតាងដ៏រឹងមាំក្នុងការដោះស្រាយបញ្ហានៅចំពោះមុខច្បាប់ផងដែរ។ វិស័យ កសិកម្មបែបទំនើប និងការវិនិយោគលើ ថាមពលដើរដោយពន្លឺព្រះអាទិត្យ កំពុងក្លាយជាជម្រើសដ៏ឆ្លាតវៃសម្រាប់អាណិកជន ដោយសារវាជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែង។ ការចុះបញ្ជីអាជីវកម្មតាមរយៈ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជួយឱ្យម្ចាស់អាជីវកម្មអាចរៀបចំ លក្ខន្តិកៈក្រុមហ៊ុន និងទទួលបានការការពារស្របតាមច្បាប់វិនិយោគថ្មីដោយចំណាយពេលតិច។ ប្រសិនបើអ្នកមានសញ្ជាតិបរទេស អ្នកត្រូវត្រៀមលិខិតឆ្លងដែនដែលមានទិដ្ឋាការប្រភេទ E ឱ្យបានត្រឹមត្រូវ មុននឹងចាប់ផ្ដើមដំណើរការចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្ម។ លំហូរវិនិយោគពី សហគមន៍ខ្មែរនៅបរទេស មិនមែនគ្រាន់តែជាការនាំចូលសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្ទេរ ទុនបញ្ញា និងស្ដង់ដារអាជីវកម្មអន្តរជាតិមកកាន់មាតុភូមិវិញ។ ការរៀបចំខ្លួនឱ្យស្របតាមច្បាប់តាមរយៈការចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្ម និងការស្វែងយល់ពី ការលើកទឹកចិត្តផ្នែកពន្ធដារ នឹងជួយឱ្យវិនិយោគិនអាណិកជនខ្មែរទទួលបានការការពារពេញលេញពីច្បាប់វិនិយោគថ្មី។ ទោះបីជាមានបញ្ហាប្រឈមខ្លះៗ ប៉ុន្តែ ភាពជាដៃគូរវាងរដ្ឋ និងឯកជន នឹងបើកច្រកឱ្យសហគមន៍ខ្មែរនៅបរទេសក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការរុញច្រានកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ការដោះស្រាយវិវាទដីធ្លីតាមរយៈ មន្ទីរសុរិយោដី និងការកសាងទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ នឹងប្រែក្លាយកម្ពុជាឱ្យទៅជា "មេដែក" ទាក់ទាញទុនពីអាណិកជនខ្មែរ មកវិញយ៉ាងមហាសាល។ ការវិនិយោគពី សហគមន៍ខ្មែរនៅបរទេស គឺជាកម្លាំងចលករដ៏មានឥទ្ធិពល ដែលជួយបង្រួមគម្លាតរវាងសេដ្ឋកិច្ចកម្ពុជា និងស្ដង់ដារទីផ្សារសកល។ វត្តមានរបស់អាណិកជនខ្មែរក្នុងវិស័យធុរកិច្ច មិនត្រឹមតែនាំមកនូវប្រភពទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ សីលធម៌អាជីវកម្ម និងការប្រកួតប្រជែងដោយសុច្ចរិត។ ទំនុកចិត្តគឺជាគ្រឹះស្ថានដ៏សំខាន់បំផុត ប្រសិនបើរដ្ឋាភិបាលអាចធានាបាននូវ ស្ថិរភាពផ្លូវច្បាប់ និងតម្លាភាព នោះលំហូរទុនពីបរទេសនឹងកើនឡើងដោយមិនឈប់ឈរ។ ការវិនិយោគរបស់បងប្អូនខ្មែរពីក្រៅប្រទេស ជួយបង្កើត ឱកាសការងារ និងផ្ដល់ក្តីសង្ឃឹមដល់យុវជនក្នុងស្រុក តាមរយៈការផ្ទេរចំណេះដឹង និងបទពិសោធន៍ថ្មីៗ។ ជាយុទ្ធសាស្ត្រយូរអង្វែង អាណិកជនខ្មែរគឺជា ស្ពានសេដ្ឋកិច្ច ដ៏រឹងមាំដែលតភ្ជាប់ផលិតផលខ្មែរទៅកាន់ពិភពលោក និងនាំយកពិភពលោកមកកាន់កម្ពុជាវិញ។ ជារួម ជោគជ័យនៃវិនិយោគិនខ្មែរអាណិកជន គឺជាជោគជ័យរបស់ជាតិទាំងមូល ដែលឆ្លុះបញ្ចាំងពី ភាពរីកចម្រើន និងសន្តិភាព ប្រកបដោយនិរន្តរភាព។